ភ្លេងពិណពាទ្យ គឺជាប្រភេទភ្លេងបុរាណដ៏ចំណាស់មួយ ដែលមានវត្តមានក្នុងសង្គមខ្មែរតាំងពីសម័យមហានគរមកម្ល៉េះ។ ភ្លេងប្រភេទនេះត្រូវបានគេចាត់ទុកជាភ្លេងពិសិដ្ឋ និងមានសារៈសំខាន់បំផុតនៅក្នុងព្រះរាជពិធីផ្សេងៗ ពិធីបុណ្យសាសនា ពិធីបូជាយញ្ញ និងលេងអមជាមួយនឹងរបាំបុរាណខ្មែរដូចជា របាំអប្សរា ឬល្ខោនខោលជាដើម។ ឈ្មោះ "ពិណពាទ្យ" ដែលជាវង់ភ្លេងបុរាណខ្មែរដ៏ចំណាស់បំផុត ត្រូវបានគេជឿថាមានប្រភពមកពីការបូកបញ្ចូលគ្នារវាងពាក្យពីរ។ ពាក្យទីមួយ "ពិណ" ក្នុងឈ្មោះ "ភ្លេងពិណពាទ្យ" សំដៅទៅលើពិណ ដែលជាឈ្មោះឧបករណ៍ខ្សែបុរាណមួយប្រភេទ។ ឧបករណ៍នេះមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងប្រវត្តិសាស្រ្តតន្ត្រីខ្មែរ ហើយត្រូវបានអ្នកប្រាជ្ញសិល្បៈយល់ថាជាបុព្វបុរសនៃឧបករណ៍ខ្សែខ្មែរជាច្រើននាពេលបច្ចុប្បន្ន ដូចជាចាប៉ីដងវែងជាដើម។ លក្ខណៈដើម ពិណបុរាណទំនងជាមានរាងជាធ្នូ មានខ្សែមួយចំនួនតូច ហើយត្រូវបានគេលេងដោយការគោះ ឬកេះខ្សែ រូបរាងរបស់វាអាចប្រែប្រួលទៅតាមសម័យកាល និងតំបន់។ វត្តមានតាមចម្លាក់ ភស្តុតាងដ៏រឹងមាំបំផុតនៃអត្ថិភាពរបស់ពិណ គឺវត្តមានរបស់វាត្រូវបានគេឃើញច្បាស់លាស់តាមរយៈចម្លាក់បុរាណនៅតាមប្រាសាទនានា។ ជាពិសេសនៅតាមជញ្ជាំងប្រាសាទអង្គរវត្ត និងបាយ័ន យើងអាចមើលឃើញរូបភាពទេពអប្សរ ឬតួអង្គផ្សេងទៀតកំពុងកាន់ និងលេងឧបករណ៍ដែលមានលក្ខណៈជាពិណយ៉ាងច្បាស់។ ចម្លាក់ទាំងនេះបង្ហាញពីសារៈសំខាន់នៃពិណនៅក្នុងវប្បធម៌ និងសាសនានៅសម័យអង្គរ។ ការវិវត្តន៍ទៅជាឧបករណ៍ទំនើប ទោះបីជាពិណខ្លួនឯងលែងត្រូវបានគេលេងយ៉ាងទូលំទូលាយដូចពីមុនក៏ដោយ ក៏វាបានបន្សល់ទុកនូវឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើការបង្កើត និងការវិវត្តន៍នៃឧបករណ៍ខ្សែផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ចាប៉ីដងវែង ដែលជាឧបករណ៍ខ្សែដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន ត្រូវបានគេជឿថាមានឫសគល់ចេញពីពិណបុរាណនេះឯង។ រីឯពាក្យទីពីរ"ពាទ្យ" ដែលជាផ្នែកមួយនៃពាក្យ "ពិណពាទ្យ" គឺមានអត្ថន័យសំដៅទៅលើ វង់ ឬ ក្រុមតន្ត្រី។ ការបកស្រាយនេះបញ្ជាក់យ៉ាងច្បាស់ថា ភ្លេងពិណពាទ្យមិនមែនជាឧបករណ៍តែមួយមុខនោះទេ ប៉ុន្តែវាគឺជាការរួមបញ្ចូលគ្នានៃឧបករណ៍ជាច្រើនប្រភេទ ដែលលេងរួមគ្នាជាក្រុម។ នេះឆ្លុះបញ្ចាំងពីភាពស្មុគស្មាញ និងទម្រង់នៃការលេងដែលតម្រូវឱ្យមានការសហការគ្នារវាងអ្នកលេងឧបករណ៍នីមួយៗ។ វាជួយកុំឲ្យមានការភាន់ច្រឡំលើអត្ថន័យនៃពាក្យ "ពិណពាទ្យ" ដែលសំដៅលើក្រុមវង់ភ្លេង និងពាក្យ "ពិណ" ដែលសំដៅលើឧបករណ៍ភ្លេងតែមួយមុខ។ ដូច្នេះ "ពិណពាទ្យ" គឺសំដៅលើ វង់ភ្លេងទាំងមូល ដែលដើមឡើយអាចមានឧបករណ៍ពិណជាស្នូល ប៉ុន្តែក្រោយមកបានវិវត្តទៅជាវង់ភ្លេងដែលមានឧបករណ៍ចម្រុះ។ ក្នុងភាសាខ្មែរបច្ចុប្បន្ន ពាក្យ "វង់ភ្លេង" គឺសំដៅទៅលើក្រុមតន្ត្រីណាមួយ។ ការយល់ដឹងពីពាក្យ "ពាទ្យ" ជួយឱ្យយើងមើលឃើញពីឫសគល់ប្រវត្តិសាស្ត្រនៃការប្រើប្រាស់ពាក្យដែលសំដៅទៅលើការប្រគំតន្ត្រីជាក្រុមនៅក្នុងបរិបទបុរាណ។ ដូច្នេះ "ពិណពាទ្យ" អាចបកស្រាយបានថាជា "វង់តន្ត្រីដែលមានឧបករណ៍ពិណ" ឬជាទូទៅសំដៅទៅលើក្រុមតន្ត្រីបុរាណ។ ភ្លេងពិណពាទ្យ មានប្រវត្តិសាស្ត្រដ៏ចំណាស់ និងយូរអង្វែង ដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ខ្មែរតាំងពីសម័យអង្គរមកម្ល៉េះ។ ក្នុងដំណើរវិវត្តន៍ជាច្រើនសតវត្សរ៍មក ឧបករណ៍ខ្លះមានការផ្លាស់ប្តូរ និងវិវត្តន៍ទៅតាមសម័យកាលផងដែរ។ ឧទាហរណ៍ដូចជា ឧបករណ៍ពិណ ដែលជាឈ្មោះដើមនៃវង់ភ្លេងនេះ ទំនងជាបានបាត់បង់តួនាទីសំខាន់របស់ខ្លួនបន្តិចម្ដងៗ។ ឧបករណ៍នេះត្រូវបានជំនួសដោយឧបករណ៍ផ្សេងទៀតដែលមានប្រសិទ្ធភាពជាងក្នុងការបង្កើតសំនៀងភ្លេងពិណពាទ្យ ដូចជារនាត ឬស្រឡៃជាដើម។ ទោះបីជាមានការផ្លាស់ប្តូរឧបករណ៍ខ្លះៗក៏ដោយ ក៏ទម្រង់រួមនៃវង់ភ្លេង និងសំឡេងដ៏ពិសេសរបស់វា នៅតែរក្សាបាននូវលក្ខណៈបុរាណរបស់វាដដែលរហូតមកដល់បច្ចុប្បន្ន។ នេះបានបង្ហាញពីការថែរក្សា និងការអភិរក្សនៃភ្លេងពិណពាទ្យក្នុងវប្បធម៌ខ្មែរ។ វង់ភ្លេងនេះនៅតែជាមរតកដ៏មានតម្លៃ ដែលបន្តតំណាងឱ្យអត្តសញ្ញាណជាតិ និងជាសក្ខីភាពនៃភាពរុងរឿងនៃសិល្បៈខ្មែរពីអតីតកាល។ វង់ភ្លេងពិណពាទ្យខ្មែរត្រូវបានផ្សំឡើងដោយឧបករណ៍ភ្លេងសំខាន់ៗជាច្រើនប្រភេទ ដែលឧបករណ៍នីមួយៗមានតួនាទីជាក់លាក់ក្នុងការបង្កើតសំឡេងដ៏ពិរោះរណ្តំ។ ឧបករណ៍ទាំងនេះធ្វើការរួមគ្នាដើម្បីទ្រទ្រង់ និងដឹកនាំបទភ្លេង។ រនាតឯក គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងវង់ភ្លេងពិណពាទ្យ ហើយវាក៏មានតួនាទីជាច្រើនផងដែរ។ វាមានសំឡេងខ្ពស់ស្រួយ ហើយដើរតួជាអ្នកដឹកនាំបទភ្លេង។ រនាតឯកជាអ្នកបញ្ចេញសំឡេងមុនគេ និងដឹកនាំចង្វាក់ភ្លេងក្នុងវង់ភ្លេងផងដែរ។ រនាតធុង មានសំឡេងទាបក្រាស់ ហើយជាអ្នកបន្ទររនាតឯក។ វាជួយទ្រទ្រង់បទភ្លេងឱ្យមានទម្ងន់ និងមានភាពពេញលេញ។ គងវង់ធំ ជាឧបករណ៍ភ្លេងមួយដែលមានសំឡេងមូល ក្រាស់ និងបន្លឺវែង ដែលបង្កប់នូវអារម្មណ៍ជ្រាលជ្រៅ និងធ្ងន់ធ្ងរ។ វាជាឧបករណ៍ទ្រទ្រង់សំឡេងមូលដ្ឋានគ្រឹះនៃបទភ្លេង។ គងវង់តូច ជាឧបករណ៍ភ្លេងមួយដែលមានសំឡេងស្រួយ ច្បាស់។ វារួមចំណែកក្នុងចង្វាក់ភ្លេងដែលមានភាពកាច់បត់បែន និងបន្ថែមសំនៀងលម្អក្នុងបទភ្លេងផងដែរ។ ស្រឡៃ គឺជាឧបករណ៍ផ្លុំដែលមានសំឡេងខ្ពស់វែងៗ និងលន្លង់លលោច។ វាដើរតួជាអ្នកដឹកនាំបទភ្លេងមួយផងដែរ បន្ថែមពីនេះវាក៏បញ្ចេញសំនៀងទាក់ទាញអារម្មណ៍ទៀតផង។ ស្គរធំជាស្គរដែលមានមួយគូ ដោយស្គរឈ្មោលមានសំឡេងធ្ងន់ និងស្គរញីមានសំឡេងស្រាល។ ស្គរទាំងពីរនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់វាយរក្សាចង្វាក់ និងទ្រទ្រង់លំនាំបទភ្លេងទាំងមូល។ ឆាប ជាឆាបដែកមួយគូសម្រាប់រក្សាចង្វាក់ភ្លេង។ វាជួយសម្គាល់ការចាប់ផ្ដើម និងបញ្ចប់ឃ្លានៃបទភ្លេង ព្រមទាំងផ្តល់ភាពរស់រវើកដល់ចង្វាក់។ ការរួមបញ្ចូលគ្នានៃឧបករណ៍ទាំងនេះ បង្កើតបានជាសម្លេងដ៏ប្លែក និងជាអត្តសញ្ញាណនៃភ្លេងពិណពាទ្យ ដែលបានបន្សល់ទុកនូវតម្លៃវប្បធម៌ខ្មែររដ៏ជ្រាលជ្រៅរាប់សតវត្សរ៍មកហើយ។ ភ្លេងពិណពាទ្យមិនត្រឹមតែជាប្រភេទភ្លេងបុរាណប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានតួនាទីយ៉ាងសំខាន់ និងជ្រាលជ្រៅនៅក្នុងសង្គមខ្មែរ រាប់តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន។ ភ្លេងពិណពាទ្យ គឺជាព្រលឹងដែលបានទ្រទ្រង់ និងផ្តល់ជីវិតដល់ពិធីបុណ្យប្រពៃណី សាសនា និងសិល្បៈជាច្រើន។ ភ្លេងពិណពាទ្យមានសារៈសំខាន់ខ្លាំងណាស់ក្នុងព្រះរាជពិធីនានាក្នុងព្រះបរមរាជវាំង។ ក្នុងចំណោមតួនាទីសំខាន់ៗជាច្រើនរបស់ភ្លេងពិណពាទ្យ ការចូលរួមក្នុងព្រះរាជពិធី គឺជាផ្នែកមួយដែលបង្ហាញពីសារៈសំខាន់របស់ភ្លេងបុរាណនេះ។ ភ្លេងពិណពាទ្យត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងព្រះបរមរាជវាំង ដើម្បីអមពិធីដ៏ឧត្ដុង្គឧត្ដមនានារបស់ព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស។ ព្រះរាជពិធីបុណ្យទ្វារទសមាស នេះគឺជាពិធីបុណ្យប្រចាំដប់ពីរខែ ដែលតែងតែប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង ដើម្បីជាសិរីសួស្ដី និងបង្ហាញពីភាពរុងរឿងនៃព្រះរាជាណាចក្រ។ ភ្លេងពិណពាទ្យត្រូវបានលេងក្នុងពិធីទាំងនេះដើម្បីបង្កើនភាពមហោឡារឹក និងភាពអធិកអធម។ ចំពោះព្រះរាជពិធីឡើងគ្រងរាជ្យ គឺជាពិធីដ៏សំខាន់បំផុតក្នុងប្រទេសខ្មែរផងដែរ ។ ហើយភ្លេងពិណពាទ្យមានតួនាទីសំខាន់ក្នុងការលេងបទភ្លេងប្រសិទ្ធពរជ័យ និងបង្កើតបរិយាកាសដ៏ឱឡារឹកសម្រាប់ព្រះរាជពិធីដ៏អស្ចារ្យនេះផងដែរ។ ព្រះរាជពិធីឆាយព្រះគោល នេះសំដៅលើពិធីសម្រាប់រៀបចំ ឬដង្ហែព្រះសពព្រះមហាក្សត្រ ឬព្រះរាជវង្សានុវង្ស។ ក្នុងពិធីដ៏សោកសៅនេះ ភ្លេងពិណពាទ្យត្រូវបានប្រើប្រាស់ដើម្បីបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់ និងបង្កបរិយាកាសឲ្យសមស្របទៅនឹងពិធីផងដែរ។ ក្រៅពីនេះ ភ្លេងពិណពាទ្យក៏ត្រូវបានលេងអមក្នុងព្រះរាជពិធីផ្សេងៗជាច្រើន ដែលមានលក្ខណៈពិសេស និងទាក់ទងនឹងទំនៀមទម្លាប់ក្នុងព្រះរាជវាំងផងដេរ។ វត្តមាននៃភ្លេងពិណពាទ្យនៅក្នុងព្រះរាជពិធីនានាជួយបង្កបរិយាកាសឱឡារិក អធិកអធម និងស័ក្តិសមនឹងកិត្យានុភាពរបស់ព្រះរាជពិធី។ សូរ្យស័ព្ទរបស់ភ្លេងនេះមានលក្ខណៈប្លែកពីគេ ដែលអាចបណ្ដាលឱ្យអារម្មណ៍ជ្រះថ្លា ភ័យខ្លាច ឬស្ងប់ស្ងាត់ ទៅតាមបទភ្លេងនីមួយៗ។ នេះបង្ហាញពីទំនាក់ទំនងដ៏ស៊ីជម្រៅរវាងតន្ត្រីបុរាណខ្មែរ និងព្រះបរមរាជវាំង ដែលបានរួមចំណែកបង្កើតបានជាអត្តសញ្ញាណវប្បធម៌ដ៏ពិសេសមួយសម្រាប់កម្ពុជា។ នៅក្នុងវិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ភ្លេងពិណពាទ្យក៏មានតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបានឡើយ។ វាមិនត្រឹមតែជាសំឡេងតន្ត្រីប៉ុណ្ណោះទេ តែជាផ្នែកមួយនៃជំនឿ និងការគោរពបូជាដ៏ជ្រាលជ្រៅផងដែរ។ ភ្លេងពិណពាទ្យត្រូវបានលេងក្នុងពិធីបុណ្យព្រះពុទ្ធសាសនាធំៗជាច្រើន ដែលជាពេលវេលាដ៏ឧត្តុង្គឧត្តមសម្រាប់ពុទ្ធបរិស័ទ។ បុណ្យវិសាខបូជា បុណ្យរំលឹកដល់ថ្ងៃប្រសូត ត្រាស់ដឹង និងបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធ។ ភ្លេងពិណពាទ្យត្រូវបានលេងក្នុងពិធីនេះ ដើម្បីបង្កើតបរិយាកាសដ៏ជ្រះថ្លា និងជាគ្រឿងបូជាដល់ព្រះរតនត្រ័យ។ បុណ្យកឋិន ជាបុណ្យដែលពុទ្ធបរិស័ទនាំយកទេយ្យទានទៅប្រគេនព្រះសង្ឃក្នុងវត្តនានា។ ភ្លេងពិណពាទ្យត្រូវបានលេងអមដំណើរពិធីដង្ហែរកឋិន និងលេងក្នុងពេលផ្សេងៗទៀតដើម្បីបង្កើនបរិយាកាសក្នុងពិធីបុណ្យឲ្យអធឹកអធមផងដែរ។ ចំពោះក្នុងពិធីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ឬរំដោះគ្រោះចង្រៃ ភ្លេងពិណពាទ្យក៏ត្រូវបានប្រើប្រាស់ផងដែរ ដើម្បីជាគ្រឿងបូជាដល់វត្ថុស័ក្តិសិទ្ធិ និងជួយឱ្យពិធីប្រព្រឹត្តទៅប្រកបដោយភាពស័ក្តិសិទ្ធិ។ ការលេងភ្លេងពិណពាទ្យក្នុងពិធីសាសនាមិនត្រឹមតែជាការបំពេរអារម្មណ៍ ឬជាការកម្សាន្តនោះទេ។ ផ្ទុយទៅវិញ វាមានអត្ថន័យជ្រាលជ្រៅជាងនេះទៅទៀត។ ភ្លេងនេះត្រូវបានចាត់ទុកថាជាគ្រឿងបូជាដ៏ពិសិដ្ឋមួយ ដែលពុទ្ធបរិស័ទបានថ្វាយទៅកាន់ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិ។ សំឡេងភ្លេងពិណពាទ្យក៏ត្រូវបានគេជឿថាជាការប្រសិទ្ធពរជ័យដល់ពិធីបុណ្យ និងដល់ពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមក្នុងពិធីបុណ្យផងដែរ។ ភ្លេងពិណពាទ្យបាននាំមកនូវសេចក្ដីសុខ សិរីមង្គល និងភាពបរិសុទ្ធដល់បរិយាកាសនៃពិធី។ ដូច្នេះ ភ្លេងពិណពាទ្យមិនត្រឹមតែជាទម្រង់សិល្បៈទេ ប៉ុន្តែវាគឺជាផ្នែកមួយដ៏សំខាន់នៃជំនឿ និងការបដិបត្តិសាសនា ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងប្រពៃណីខ្មែរ។ ចំណែកឯនៅក្នុងពិភពសិល្បៈបុរាណខ្មែរវិញ ភ្លេងពិណពាទ្យ ដើរតួនាទីយ៉ាងសំខាន់ជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់នូវទម្រង់សិល្បៈដ៏វិសេសវិសាលពីរគឺ របាំបុរាណខ្មែរ និង ល្ខោនខោល។ ទំនាក់ទំនងរវាងភ្លេង និងការសម្តែងគឺមិនអាចកាត់ផ្តាច់បានឡើយ។ ភ្លេងពិណពាទ្យគឺជាភ្លេងគាំទ្រចលនារបាំដ៏ល្បីល្បាញរបស់ខ្មែរដូចជា របាំព្រះរាជទ្រព្យ របាំអប្សរា របាំមនោរាហ៍ របាំទេពមនោរម្យជាដើម។ ឧបករណ៍នីមួយៗក្នុងវង់ភ្លេងពិណពាទ្យ ដូចជារនាត គងវង់ និងស្រឡៃ ត្រូវបានលេងយ៉ាងស៊ីចង្វាក់គ្នាទៅនឹងកាយវិការយឺតៗ ល្វត់ល្វន់ ឬក៏កាយវិការរហ័សរហួនរបស់តួអង្គរបាំ។ ភ្លេងនេះជួយឱ្យអ្នករបាំអាចសម្តែងបានត្រឹមត្រូវតាមលំនាំបទ និងអារម្មណ៍របស់សាច់រឿង។ សម្រាប់ល្ខោនខោល ដែលជាទម្រង់ល្ខោនដ៏ចំណាស់មួយ ភ្លេងពិណពាទ្យក៏ជាធាតុផ្សំដ៏សំខាន់មួយផងដែរ ដែលវាជួយបង្កបរិយាកាសឱ្យស្របទៅនឹងសាច់រឿងនៃរឿងរាមកេរ្តិ៍ឲ្យកាន់តែមានភាពរស់រវើកបន្ថែមទៀត។ ឧទាហរណ៍ ភ្លេងអាចលេងបទកំសត់ពេលតួអង្គយំ បទរីករាយពេលតួអង្គជួបជុំគ្នា ឬបទប្រយុទ្ធពេលតួអង្គកំពុងតស៊ូគ្នាជាដើម។ តួនាទីដ៏សំខាន់របស់ភ្លេងពិណពាទ្យគឺជួយបង្ហាញនូវអារម្មណ៍ផ្សេងៗរបស់តួអង្គ និងបង្កើនភាពរស់រវើកដល់ទម្រង់សិល្បៈទាំងនេះ។ សំឡេងតន្ត្រីដែលបន្លឺឡើងពីឧបករណ៍បុរាណទាំងនេះ អាចនាំអារម្មណ៍អ្នកទស្សនាឱ្យជ្រមុជទៅក្នុងសាច់រឿង និងមានអារម្មណ៍រំភើប សប្បាយ កំសត់ ឬភ័យខ្លាចទៅតាមបទភ្លេង។ វត្តមានរបស់វាពិតជាធ្វើឱ្យទម្រង់សិល្បៈទាំងនេះមានភាពទាក់ទាញ និងរក្សាបាននូវអត្តសញ្ញាណដើមរបស់ខ្លួន។ ដូច្នេះ ភ្លេងពិណពាទ្យមិនមែនត្រឹមតែជាភ្លេងអមនោះទេ ប៉ុន្តែវាគឺជាព្រលឹង និងជាកម្លាំងចលករដ៏សំខាន់ដែលធ្វើឱ្យរបាំបុរាណ និងល្ខោនខោលនៅតែបន្តរស់រវើក និងត្រូវបានគេកោតសរសើររហូតមកដល់បច្ចុប្បន្ន។ ក្រៅពីតួនាទីក្នុងព្រះរាជពិធី ពិធីបុណ្យសាសនា និងសិល្បៈ ភ្លេងពិណពាទ្យ ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជំនឿបុរាណ និងពិធីបូជាយញ្ញផ្សេងៗផងដែរ។ នៅក្នុងជំនឿពីបុរាណ ភ្លេងនេះត្រូវបានគេចាត់ទុកថាមានលក្ខណៈពិសិដ្ឋ និងមានឥទ្ធិពលអបិយជំនឿ។ ភ្លេងពិណពាទ្យត្រូវបានប្រើប្រាស់ជាសំឡេងអមក្នុងពិធីបូជាយញ្ញដែលឧទ្ទិសដល់អារក្ស អ្នកតា ម្ចាស់ទឹកម្ចាស់ដី ព្រលឹងដូនតា និងវត្ថុស័ក្តិសិទ្ធិផ្សេងៗទៀតដែលគេជឿថានឹងអាចជួយការពារ ឬផ្តល់ពរជ័យ។ តាមរយៈការលេងភ្លេងដ៏ពីរោះរណ្តំ និងពោរពេញដោយមន្តអាគមនេះ គេជឿថាអាចសុំសេចក្តីសុខចម្រើន សុភមង្គល ភោគផលបរិបូណ៌ និងភាពចម្រុងចម្រើនដល់ភូមិឋាន ឬក្រុមគ្រួសារ។ សូរ្យស័ព្ទរបស់ភ្លេងជួយបង្កើតបរិយាកាសនៃការតភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងពិភពខាងវិញ្ញាណ។ ក្នុងករណីខ្លះ ភ្លេងពិណពាទ្យក៏ត្រូវបានលេងក្នុងពិធីដើម្បីបណ្ដេញនូវឧបទ្រពចង្រៃ ជំងឺឆ្លង ឬគ្រោះអាក្រក់ផ្សេងៗ ដែលគេជឿថាកើតឡើងដោយសារការយាយីពីវិញ្ញាណអាក្រក់។ ភ្លេងនេះត្រូវបានគេជឿថាមានកម្លាំងអំណាចអាចរម្ងាប់នូវវិញ្ញាណអាក្រក់ទាំងនោះ។ វត្តមាននៃភ្លេងពិណពាទ្យត្រូវបានគេចាត់ទុកថាជាកត្តាចាំបាច់មួយដែលជួយឱ្យពិធីបូជាទាំងនោះទទួលបានជោគជ័យ ព្រោះវាជាការបង្ហាញនូវការគោរពដឹងគុណ និងការអញ្ជើញដល់វត្ថុស័ក្តិសិទ្ធិឱ្យយាងមកទទួលយកនូវគ្រឿងសក្ការបូជា។ នេះបង្ហាញពីលក្ខណៈដ៏ពិសិដ្ឋ និងជំនឿដែលផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយភ្លេងពិណពាទ្យ។ វាបញ្ជាក់ថា ភ្លេងនេះមិនមែនត្រឹមតែជាតន្ត្រីសម្រាប់កម្សាន្តនោះទេ ប៉ុន្តែជាផ្នែកមួយនៃជំនឿ និងពិធីសាសនាដ៏ស្មុគស្មាញរបស់ខ្មែរផងដែរ។ ដោយសារតែសារៈសំខាន់ជាប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏មហិមារបស់ខ្លួន ភ្លេងពិណពាទ្យកំពុងត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិរក្ស និងបង្រៀនបន្តពីមួយជំនាន់ទៅមួយជំនាន់។ កិច្ចខិតខំប្រឹងប្រែងនេះ គឺដើម្បីធានាថា កេរដំណែលដ៏វិសេសវិសាលនេះនឹងនៅតែស្ថិតស្ថេរគង់វង្សសម្រាប់កូនចៅខ្មែរជំនាន់ក្រោយ។ តាមរយៈសាលាសិល្បៈ ស្ថាប័នអប់រំសិល្បៈធំៗមួយចំនួននៅកម្ពុជា ដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានដាក់បញ្ចូលការបង្រៀនភ្លេងពិណពាទ្យជាមុខវិជ្ជាស្នូល។ សិស្សនិស្សិតត្រូវបានបណ្ដុះបណ្ដាលឱ្យចេះលេងឧបករណ៍នីមួយៗ និងយល់ដឹងពីទ្រឹស្ដីនៃតន្ត្រីបុរាណ។ តាមរយៈវត្តអារាមមួយចំនួន ជាពិសេសនៅតំបន់ជនបទ នៅតែដើរតួនាទីជាមជ្ឈមណ្ឌលនៃការបង្រៀន និងអនុវត្តភ្លេងពិណពាទ្យ។ ព្រះសង្ឃ និងគ្រូអាចារ្យចាស់ៗបានខិតខំបង្ហាត់បង្រៀនក្មេងៗ និងយុវជនដែលចាប់អារម្មណ៍លើភ្លេងពិណពាទ្យទាំងនេះ។ ការបង្រៀននៅតាមវត្តអារាមនេះ រក្សាបាននូវទម្រង់នៃការបង្រៀនរបស់ខ្មែរពីបុរាណ និងបង្ហាញពីប្រពៃណីខ្មែរផងដែរ។ មានអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិជាច្រើនបានខិតខំសិក្សាស្រាវជ្រាវ ចងក្រងឯកសារ និងថតចម្លងបទភ្លេងបុរាណពិណពាទ្យ ដើម្បីរក្សានូវទម្រង់ដើម និងការពារកុំឱ្យបាត់បង់។ ការអភិរក្សនេះមានគោលបំណងរក្សាកេរដំណែលវប្បធម៌ដ៏វិសេសវិសាលនេះឱ្យស្ថិតស្ថេរគង់វង្សសម្រាប់កូនចៅខ្មែរជំនាន់ក្រោយ ហើយក្រៅពីនេះ ការអភិរក្សក៏មានគោលបំណងផ្សេងៗទៀតផងដែរ។ ដោយភ្លេងពិណពាទ្យគឺជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណវប្បធម៌ខ្មែរ។ ការថែរក្សាភ្លេងពិណពាទ្យ គឺស្មើនឹងការថែរក្សាព្រលឹងនៃសិល្បៈជាតិ។ ការអភិរក្សភ្លេងពិណពាទ្យ គឺដើម្បីធានាថាភ្លេងពិណពាទ្យនៅតែអាចបន្តបំពេញតួនាទីរបស់ខ្លួនក្នុងព្រះរាជពិធី ពិធីបុណ្យសាសនា និងសិល្បៈរបាំបុរាណ។ ភាពគង់វង្សនៃភ្លេងពិណពាទ្យជួយបង្កើនមោទកភាពជាតិ និងបង្ហាញដល់ពិភពលោកអំពីភាពសម្បូរបែបនៃវប្បធម៌ខ្មែរ។ ទោះបីជាការអភិរក្សកំពុងដំណើរការទៅមុខក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមជាច្រើន ដូចជាការខ្វះខាតធនធាន ការបាត់បង់គ្រូបង្គោលចាស់ៗ និងការទាក់ទាញចំណាប់អារម្មណ៍យុវជនជំនាន់ថ្មី។ កិច្ចខិតខំប្រឹងប្រែងនៅតែបន្តដើម្បីធានាថា សូរ្យស័ព្ទដ៏ពិសិដ្ឋនៃភ្លេងពិណពាទ្យនឹងនៅតែបន្លឺឡើងតទៅមុខទៀត។